ល្បែងប្រជល់មាន់ គឺជាល្បែងប្រជាប្រិយមួយរបស់ខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយថែមទាំងត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តទៀតផង ។ ល្បែងប្រជល់មាន់ និងល្បែងគ្របមាន់ ត្រូវបានចាត់ទុកជាល្បែងប្រជាប្រិយខ្មែរ ដែលគេតែងនិយមលេងកម្សាន្តនៅពេលទំនេរ ពេលមានបុណ្យទាន ជាប់ជាប្រពៃណីតាំងពីព្រេងនាយមក ។ បន្ថែមពីនេះទៀតវាក៏ជាល្បែងមួយរបស់ពួកកុមារាកុមារីជំទង់ៗ ដែលគេនិយមលេងកម្សាន្តនៅពេលទំនេរ ក្នុងវេលាយប់ខែភ្លឺ។ សមាសភាពនៃអ្នកលេងល្បែងនេះត្រូវមានគ្នាបួននាក់ គឺប្រុសម្នាក់ធ្វើមាន់ឈ្មោល ស្រីម្នាក់ធ្វើមាន់ញី រីឯប្រុសម្នាក់ស្រីម្នាក់ធ្វើជាអ្នកចាំឲ្យមាន់ ។ បន្ទាប់ពីម្ចាស់មាន់ស្រែក តួមាន់ក៏រៀបខ្លួនចូលទៅជល់ដោយកាងដៃឡើងធ្វើបែបមាន់ទទះស្លាប ហើយដើរឱនចូលទៅឈរជិតគ្នា មានអាការៈដូចអួតជល់គ្នា តែមិនឱ្យប៉ះទង្គិចស្មា ឬប៉ះដៃទេ គ្រាន់តែលើកដាក់ដៃទាំងពីរ តាមចង្វាក់ពាក្យច្រៀងរបស់ម្ចាស់មាន់ប៉ុណ្ណោះ។ ពេលលេងប្រុសម្នាក់ស្រីម្នាក់ដែលធ្វើជាមាន់ចូលទៅឱនក្រាបទន្ទឹម គ្នា មួយបែរមុខទៅខាងជើង មួយបែរមុខទៅខាងត្បូង ។ ឯ ប្រុសម្នាក់ ដែលធ្វើជា អ្នកចាំឲ្យទឹក ចូលទៅឈរក្បែរ មាន់ឈ្មោល និង មាន់ញី របស់ខ្លួន ដើម្បី ចាំឲ្យទឹកមាន់ខ្លួន។ ពេលរៀបឲ្យមាន់ជល់គ្នា ម្ចាស់មាន់គេទះដៃស្រែកឡើង ថា យើងបានគ្នាហើយ ។ ពេលនោះ ម្ចាស់មាន់គេច្រៀងឡើងថា មាន់នាងនីវ៉ឺយៗ ជល់នឹងមាន់នាងនល់ លោកឲ្យ ប្រជល់ វ៉ឺយៗ មាន់យើងឈ្នះគេ ។ កាលម្ចាស់មាន់ច្រៀងហើយ មាន់ទាំងពីរក៏លោតចូលទៅឈរកណ្តាលវង់ លោតចេញ និងចូល ដោយធ្វើអាការៈទទះស្លាបដូចមុន ម្ចាស់ មាន់ក៏ស្រែក ច្រៀងដូចមុខម្តងទៀត ។ មាន់ខាងណាមានអាការៈក្លៀវក្លាស្វាហាប់ក្លាហាន ខ្លាំងពូកែជាងគេ ក្នុងវេលាជល់ គេទុកជាឈ្នះ ។ កាល បើមាន់មួយគូមុនដឹងឈ្នះចាញ់ហើយ ម្ចាស់មាន់គេឲ្យមាន់ផឹកទឹក គឺឲ្យផឹកទឹកត្នោត ឬឲ្យស៊ីបបរជាដើម ជាកម្សាន្ត សប្បាយ ហើយគេរៀបចំប្រជល់ សាជាថ្មីតទៅទៀត ។ កាលក្រាបហើយគេឱ្យពួកខាងប្រុសគោះខ្នងមាន់ខាងស្រីឱ្យរងាវ បើមាន់ខាងស្រីរងាវថា កិកកិកែកឺត ឡើង ដោយខំធ្វើសំឡេងឱ្យប្លែកពីធម្មតា។ តែបើស្តាប់សូរមិនបានគេអាចគោះឱ្យរងាវបានបីដង ខាងប្រុសចាំស្តាប់សំឡេងមាន់ខាងស្រីនោះ ហើយទាយតាមឈ្មោះមនុស្សស្រីដែលគេស្គាល់ ទាយហើយគេបើកគម្របឡើង ។ បើត្រូវគេយកមាន់នោះទុកជារបស់គេ រួចហើយខាងស្រីគោះមាន់ខាងប្រុសឱ្យរងាវវិញម្តង ។ បើខាងស្រីទាយត្រូវ ខាងប្រុសគេនឹងយកមាន់ខាងស្រីដែលគេយកទៅនោះមកសងខាងស្រីវិញម្តង តែបើខាងស្រីទាយខុស ខាងប្រុសគេយកមាន់ខាងស្រីទៀត។ គេធ្វើរបៀបនេះទាល់តែម្ខាងៗអស់មាន់ទាំងអស់ ឬអស់មាន់ច្រើនជាងគេទុកថាចាញ់ ខាងណាបានមាន់ច្រើនគេទុកថាឈ្នះ ។ ល្បែងប្រជាប្រិយនេះ ជាល្បែងកម្សាន្តម្យ៉ាង សម្រាប់កុមារាកុមារីជំទង់ៗ លេងតាមសប្បាយ ដែលជាល្បែងហាត់បញ្ញា ហាត់គំនិតឱ្យប៉ិនប្រសប់ខាងស្តាប់ ខាងកាត់ប្រមាណតម្រូវតាមសំឡេងរបស់មនុស្ស។ ល្បែងនេះ អាចរាប់ចូលក្នុងកីឡាសម្រាប់បង្ហាត់ក្មេងឲ្យមានទំលាប់ ប្រកាន់នូវសេចក្តីក្លាហានបានផងដែរ ។